នៅក្នុងប្រទេសកម្ពុជា ការសួរសុខទុក្ខគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញពីការគោរពក្នុងជីវិតប្រចាំថ្ងៃ។ ជាទូទៅ មនុស្សម្នាក់ៗស្វាគមន៍គ្នានៅពេលព្រឹកដោយប្រើពាក្យ "សួស្តី" ឬ "ជំរាបសួរ"។ គេច្រើនប្រើការស្វាគមន៍ពេលព្រឹក នៅពេលទៅដល់កន្លែងធ្វើការ សាលារៀន ឬផ្ទះរបស់នរណាម្នាក់។ វាជារឿងធម្មតា ក្នុងការសួរសុខទុក្ខអ្នកស្គាល់គ្នាពេលជួបនៅកន្លែងណាមួយ។ ការស្វាគមន៍ ឬការសួរសុខទុក្ខមានច្រើនរបៀបអាស្រ័យទៅនឹងទីកន្លែង និងអ្នកដែលយើងស្វាគមន៍ ឬសួរសុខទុក្ខ។ តែអ្វីដែលរក្សាភាពដដែលនោះ គឺយើងស្វាគមន៍ ឬការសួរសុខទុក្ខដោយ "សំពះ"។ ការសំពះ ត្រូវបានបែងចែងចេញជាច្រើនរបៀបទៅតាមឋានៈ។ សម្រាប់អ្នកដែលមានអាយុតិចជាងយើង ឬស្មើគ្នា យើងលើកដៃសំពះត្រឹមចង្កា។ ចំពោះអ្នកដែលមានអាយុច្រើនជាងយើងវិញ យើងលើកដៃសំពះត្រឹមបបូរមាត់។ សម្រាប់អ្នកដែលជាឪពុកម្តាយ យើងលើកដៃសំពះត្រឹមច្រមុះ។ ដោយឡែកពេលយើងស្វាគមន៍ព្រះសង្ឃ និងស្តេចវិញ យើងលើកដៃសំពះត្រឹមចិញ្ចើម។ ចំណែកការសំពះទេវតា ឬបួងសួងវិញ យើងលើកដៃសំពះត្រឹមថ្ងាស។ នៅសាលារៀន សិស្សតែងរៀនពីរបៀបសួស្ដី និងរបៀបសំពះទាំងនេះពីគ្រូរបស់ពួកគេ។ យើងក៏តែងតែឃើញសិស្សស្វាគមន៍គ្រូរបស់ពួកគេទាំងពេលចូលរៀន និងពេលចេញពីរៀនដោយការសំពះផងដែរ។ ម្យ៉ាងវិញទៀត យើងក៏ឃើញកូនៗលាឪពុកម្ដាយពេលទៅរៀន ហើយជំរាបសួរនៅពេលត្រឡប់មកផ្ទះវិញ ដោយពួកគេប្រើកាយវិការសំពះជានិច្ច។ ការថ្វាយបង្គំក៏ជាការស្វាគមន៍សួរសុខទុក្ខមួយដែរ តែគេប្រើវានៅក្នុងវត្តអារាម និងព្រះរាជវាំង។ ពេលដែលព្រះសង្ឃអោយពរ នោះយើងធ្វើការថ្វាយបង្គំ ដើម្បីបង្ហាញការគោរព។ រីឯនៅព្រះរាជវាំង យើងតែងឃើញគេក្រាបថ្វាយបង្គំនៅពេលព្រះមហាក្សត្រយាងចូលមកដល់។ ការងើបឈរឡើងក៏ត្រូវបានគេចាត់ទុកថាជាការស្វាគមន៍មួយដែរ ដោយយើងតែងឮគេនិយាយនៅតាមកម្មវិធីនានានៅពេលគណៈអធិបតីមកដល់។ ដូច្នេះ ការស្វាគមន៍ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមទីកន្លែងជាច្រើន ដើម្បីបង្ហាញការគោរពចំពោះនរណាម្នាក់។ នៅក្នុងពិធីបុណ្យសព ក្រុមគ្រួសារនៃសព តែងឈរទទួលស្វាគមន៍ និងថ្លែងអំណរគុណដល់អ្នកដែលមកចូលរួមរំលែកទុក្ខ។ ក្នុងពិធីមង្គលការ គេស្វាគមន៍ភ្ញៀវដោយក្ដីគោរពនៅពេលពួកគេមកដល់ ហើយពេលខ្លះក៏មានកាដូតូចៗសម្រាប់ជូនភ្ញៀវដែលបានចូលរួមផងដែរ។ ពេលយើងទៅផ្សារម្តងៗ យើងតែងឃើញអ្នកលក់ជាច្រើនស្វាគមន៍យើងឲ្យចូលមើលផលិតផលរបស់ពួកគេ។ នៅតាមហាងលក់ម្ហូប ឬភោជនីយដ្ឋាន តែងមានអ្នកចាំស្វាគមន៍ភ្ញៀវឲ្យចូលញ៉ាំអាហាររបស់ពួកគេ។ អ្នកទស្សនា ឬអ្នកទេសចរត្រូវបានកោតសរសើរនៅពេលដែលពួកគេព្យាយាមប្រើកាយវិការឬពាក្យស្វាគមន៍នៅក្នុងស្រុកឬតំបន់បាន ត្រឹមត្រូវ។ នៅកន្លែងធ្វើការ ការសួរសុខទុក្ខចៅហ្វាយនាយ ឬមិត្តរួមការងារក៏ជាស្វាគមន៍មួយដែរ ហើយជួយរក្សាភាពចុះសម្រុងល្អ។ ក្នុងបុណ្យសាសនា ឬចូលឆ្នាំថ្មី ការស្វាគមន៍កាន់តែមានលក្ខណៈជាផ្លូវការ ពិសេសកាយវិការសំពះដ៏សមរម្យបំផុតរបស់ខ្មែរ។ ពេលវេលា និងរបៀបនៃការសួរសុខទុក្ខបានត្រឹមត្រូវ ជួយបង្ហាញពីភាពគួរសម និងបង្កើតទំនាក់ទំនងល្អ។ ដូចដែលយើងបានឃើញ ការស្វាគមន៍ និងការសួរសុខទុក្ខ គឺជាវប្បធម៌ដ៏សំខាន់របស់ខ្មែរ ដែលមានក្នុងខ្លួនខ្មែរគ្រប់រូប។